ការសម្រាកលំហែក្នុងទីក្រុងភ្នំពេញ គឺជាវិធីដ៏ប្រសើរដើម្បីកាត់បន្ថយភាពតានតឹងពីការងារដោយមិនចំណាយពេលធ្វើដំណើរយូរ។ សម្រាប់អ្នកដែលរវល់ខ្លាំង ការចំណាយពេលចុងសប្តាហ៍នៅសណ្ឋាគារក្នុងក្រុង ផ្ដល់នូវអារម្មណ៍ថ្មីប្លែក និងការសម្រាកពិតប្រាកដ។ រាជធានីភ្នំពេញបច្ចុប្បន្នសម្បូរទៅដោយសណ្ឋាគារបែបទំនើប និងផ្ទះសំណាក់បែបសិល្បៈដែលស័ក្តិសមសម្រាប់ការសម្រាកកាយ។ យើងអាចរីករាយនឹងភាពស៊ីវិល័យនៃទីក្រុង ខណៈពេលដែលយើងកំពុងបញ្ចូលថាមពលផ្លូវចិត្តឡើងវិញ។ ការសម្រាកលំហែ អនុញ្ញាតឱ្យយើងស្វែងយល់ពីទីក្រុងភ្នំពេញក្នុងរបៀបមួយដែលយើងមិនធ្លាប់បានចាប់អារម្មណ៍ពីមុនមក។ ការក្រោកពីគេងក្នុងបន្ទប់ដែលមានទិដ្ឋភាពទីក្រុង ជួយឱ្យយើងមានអារម្មណ៍ថាជីវិតនៅតែមានភាពស្រស់បំព្រង។ វាមិនមែនជាការខ្ជះខ្ជាយទេ ប៉ុន្តែវាគឺជាការវិនិយោគលើសុខភាពផ្លូវចិត្តវិញ។ ការផ្លាស់ប្តូរបរិយាកាសជួយឱ្យខួរក្បាលមានភាពច្នៃប្រឌិត និងកាត់បន្ថយភាពនឿយហត់។ យើងអាចជ្រើសរើសសណ្ឋាគារដែលមានអាងហែលទឹកលើដំបូលដើម្បីមើលថ្ងៃលិចយ៉ាងមនោរម្យ។ ភ្នំពេញគឺជាទីក្រុងដែលមិនដែលស្ងប់ស្ងាត់ ហើយការសម្រាកក្នុងក្រុងជួយឱ្យយើងដើរទាន់ចង្វាក់នៃជីវិតទំនើប។ តំបន់មាត់ទន្លេនៅទីក្រុងភ្នំពេញគឺជាបេះដូងនៃសម្រស់ធម្មជាតិ ដែលប្រទាក់ក្រឡាគ្នាជាមួយភាពអ៊ូអរនៃទីក្រុង។ ការដើរហាត់ប្រាណនៅមាត់ទន្លេនាពេលព្រឹកព្រលឹម ផ្ដល់នូវខ្យល់អាកាសបរិសុទ្ធ និងភាពស្រស់ស្រាយ។ យើងអាចមើលឃើញទិដ្ឋភាពទូកនេសាទ និងនាវាទេសចរណ៍ដែលធ្វើដំណើរយឺតៗលើផ្ទៃទឹកទន្លេចតុមុខ។ ការអង្គុយមើលព្រះអាទិត្យរះនៅមាត់ទន្លេ គឺជាការព្យាបាលចិត្តដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលមានវិបត្តិផ្លូវចិត្ត។ តំបន់សួនច្បារមាត់ទន្លេ គឺជាកន្លែងដែលមនុស្សគ្រប់វ័យមកជួបជុំគ្នាដើម្បីហាត់ប្រាណ និងជជែកលេង។ ខ្យល់ត្រជាក់ដែលបក់មកពីផ្ទៃទឹក ជួយរំសាយរាល់ទុក្ខកង្វល់ដែលដក់ជាប់ក្នុងចិត្ត។ ការដើរទស្សនាព្រះបរមរាជវាំងពីខាងក្រៅនាពេលល្ងាច បង្ហាញពីមោទកភាពនៃស្ថាបត្យកម្មខ្មែរ។ យើងអាចទិញចំណីឱ្យសត្វព្រាប និងមើលពួកវាហោះហើរយ៉ាងមានសេរីភាពនៅមុខវាលព្រះមេរុ។ មាត់ទន្លេគឺជាកន្លែងដ៏ល្អសម្រាប់សង្កេតមើល "ជីវិតពិត" របស់ប្រជាជនភ្នំពេញពីគ្រប់ស្រទាប់វណ្ណៈ។ ការដើរលេងមាត់ទន្លេនាពេលយប់ ជាមួយនឹងពន្លឺភ្លើងចម្រុះពណ៌ ផ្ដល់នូវបរិយាកាសរ៉ូមែនទិកបំផុត។ ហាងកាហ្វេលើដំបូលអគារ បានក្លាយជាកន្លែងលាក់ខ្លួនដ៏ពេញនិយមរបស់មនស្សសម័យថ្មី។ ការអង្គុយផឹកកាហ្វេនៅលើអគារខ្ពស់ ធ្វើឱ្យយើងមានអារម្មណ៍ថាបញ្ហាដែលយើងមានប្រែជាតូចតាចទៅវិញ។ ការមើលឃើញទិដ្ឋភាព ៣៦០ ដឺក្រេនៃទីក្រុងភ្នំពេញពីលើទីខ្ពស់ គឺពិតជាអស្ចារ្យ និងគួរឱ្យចងចាំ។ យើងអាចមើលឃើញអគារខ្ពស់ៗដែលតំណាងឱ្យភាពរីកចម្រើននៃប្រទេសជាតិ។ ហាងកាហ្វេលើដំបូលជាច្រើននៅតំបន់បឹងកេងកង និងទួលគោក មានការរចនាបែបប្លែកៗ និងទាក់ទាញ។ ការអង្គុយអានសៀវភៅនៅទីខ្ពស់ ជួយឱ្យយើងមានសន្តិភាព និងការផ្តោតអារម្មណ៍បានល្អជាងមុន។ ពន្លឺថ្ងៃលិចពណ៌មាសដែលចាំងជះលើផ្ទៃកញ្ចក់អគារ បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតសម្រាប់ថតរូប។ យើងអាចភ្លក្សរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ ខណៈពេលដែលមើលចរាចរណ៍ដ៏មមាញឹកនៅខាងក្រោម។ ហាងកាហ្វេលើដំបូលគឺជាកន្លែងដ៏ស័ក្តិសមសម្រាប់ណាត់ជួបមិត្តភក្តិដើម្បីជជែកពីវិបត្តិជីវិត។ ការញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានមាត់ទន្លេ ផ្ដល់នូវរសជាតិអាហារសមុទ្រស្រស់ៗ និងខ្យល់ត្រជាក់។ ភេសជ្ជៈបែបកុកថែល នៅតាម Rooftop Bar ជួយឱ្យរាត្រីសម្រាកកាយកាន់តែមានន័យ។ យើងអាចសាកល្បងអាហារតាមចិញ្ចើមផ្លូវនៅមាត់ទន្លេ ដូចជាសាច់អាំង និងប៊ូហ្វេ។ ការញ៉ាំអាហារពេលល្ងាចបែបលក្ខណៈគ្រួសារនៅមាត់ទន្លេ ជួយពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ។ ហាងកាហ្វេលើដំបូលខ្លះផ្ដល់នូវបង្អែមខ្មែរបែបច្នៃប្រឌិត ដែលយើងមិនគួររំលង។ ( ការក្រេបរសជាតិតែពេលរសៀល នៅលើអគារខ្ពស់ គឺជាភាពស៊ីវិល័យដែលប្រជាជនខ្មែរមួយចំនួនចូលចិត្ត។ តម្លៃអាហារ និងភេសជ្ជៈមានច្រើនកម្រិត ដែលអនុញ្ញាតឱ្យយើងជ្រើសរើសតាមកញ្ចប់ថវិកា។ ការញ៉ាំអាហារបណ្តើរមើលទិដ្ឋភាពទន្លេបណ្តើរ គឺជាសេចក្តីសុខដ៏សាមញ្ញដែលមិនអាចកាត់ថ្លៃបាន។ យើងគួរតែសាកល្បងស្រាបៀរដែលផលិតក្នុងស្រុក ខណៈពេលដែលកំពុងសម្រាកនៅ Rooftop។ រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ និងបរិយាកាសល្អ គឺជាថ្នាំព្យាបាលភាពនឿយហត់ដ៏មានប្រសិទ្ធភាព។ ការសម្រាកលំហែ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីបិទទូរស័ព្ទ និងចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់។ ការដើរម្នាក់ឯងតាមមាត់ទន្លេ ជួយឱ្យយើងមានឱកាសសន្ទនាជាមួយចិត្តខ្លួនឯង។ កុំចាំទាល់តែមានលុយច្រើនទើបទៅដើរលេង ភ្នំពេញមានកន្លែងកម្សាន្តសម្រាប់គ្រប់កម្រិតជីវភាព។ ការដើរមាត់ទន្លេគឺមិនអស់លុយទេ ប៉ុន្តែវាផ្ដល់មកវិញនូវសុខភាព និងភាពរីករាយ។ ចូរចំណាយពេលយ៉ាងហោចណាស់ម្តងក្នុងមួយខែ ដើម្បីធ្វើការសម្រាកលំហែ ក្នុងក្រុងសម្រាប់ខ្លួនឯង។ ភ្នំពេញនឹងនៅតែជាកន្លែងដ៏កក់ក្តៅ ប្រសិនបើយើងចេះស្វែងរកកន្លែងដ៏ត្រឹមត្រូវដើម្បីសម្រាកលំហែ។ ជីវិតគឺខ្លីណាស់ ចូររីករាយនឹងការសម្រាកលំហែ របស់អ្នកនៅក្នុងរាជធានីដ៏ស្រស់ត្រកាលនេះ។ ទីក្រុងភ្នំពេញកំពុងរង់ចាំអ្នកមកស្វែងយល់ពីភាពអស្ចារ្យរបស់វាជានិច្ច។ ចូរស្រឡាញ់ខ្លួនឯងឱ្យបានច្រើន តាមរយៈការសម្រាកផ្លូវកាយ និងផ្លូវចិត្តឱ្យបានត្រឹមត្រូវ។